សាកលវិទ្យាល័យនានានៅកម្ពុជាបានចាប់ផ្ដើមធ្វើទំនើបកម្មកម្មវិធីសិក្សា ដោយបញ្ចូលមុខវិជ្ជាសហគ្រិនភាពជាវិជ្ជាបង្គោល ដើម្បីជួយឱ្យនិស្សិតយល់ដឹងពីរបៀបបង្កើតគំនិតអាជីវកម្មតាំងពីឆ្នាំទីមួយ។ ការផ្លាស់ប្តូរពីការរៀនតាមទ្រឹស្ដីសុទ្ធសាធ មកជាការអនុវត្តគម្រោងអាជីវកម្មជាក់ស្ដែង ជួយឱ្យសិស្សានុសិស្សមានភាពក្លាហានក្នុងការដោះស្រាយបញ្ហាក្នុងសង្គមតាមរយៈអាជីវកម្ម។ សាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ កំពុងបញ្ចូលជំនាញទន់ដូចជា ការដោះស្រាយបញ្ហា និងការច្នៃប្រឌិត ទៅក្នុងជំនាញបច្ចេកទេស ដើម្បីឱ្យជាងជំនាញអាចក្លាយជាម្ចាស់អាជីវកម្មខ្នាតតូចដោយខ្លួនឯង។ ភាពជាដៃគូរវាងគ្រឹះស្ថានសិក្សា និងវិស័យឯកជន អនុញ្ញាតឱ្យនិស្សិតទទួលបានការចែករំលែកបទពិសោធន៍ផ្ទាល់ពីសហគ្រិនជោគជ័យ ដែលជាការរៀនសូត្រពីភាពបរាជ័យ និងជោគជ័យក្នុងពិភពពិត។ ការបង្កើតដេប៉ាតឺម៉ង់ឯកទេស "សហគ្រិនភាព និងនវានុវត្តន៍" ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់រដ្ឋាភិបាល ក្នុងការជម្រុញសេដ្ឋកិច្ចឌីជីថលតាមរយៈយុវជនជំនាន់ក្រោយ។ សាកលវិទ្យាល័យធំៗបានបង្កើត "មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី" ដើម្បីផ្ដល់ជាកន្លែងសម្រាប់និស្សិតដែលមានគំនិតច្នៃប្រឌិត អាចមកសាកល្បងបង្កើតផលិតផលគំរូ ។ ការផ្ដល់ការប្រឹក្សាយោបល់ ពីសំណាក់សាស្ត្រាចារ្យ និងអ្នកជំនាញក្នុងវិស័យអាជីវកម្ម ជួយឱ្យគម្រោងរបស់និស្សិតមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ និងអាចឈានទៅរកការចុះបញ្ជីផ្លូវការ។ កម្មវិធីប្រកួតប្រជែងផែនការអាជីវកម្មនៅតាមសាលា បានក្លាយជាវេទិកាដ៏សំខាន់សម្រាប់និស្សិតក្នុងការស្វែងរក "វិនិយោគិនដំបូង" ដើម្បីគាំទ្រដល់គំនិតអាជីវកម្មរបស់ពួកគេ។ ការបង្កើតបណ្ណាល័យឌីជីថល និងបន្ទប់ពិសោធន៍បច្ចេកវិទ្យា ជួយឱ្យនិស្សិតវិស្វកម្ម និងធុរកិច្ចអាចសហការគ្នាបង្កើតបច្ចេកវិទ្យាថ្មីៗសម្រាប់ទីផ្សារកម្ពុជា។ មជ្ឈមណ្ឌលទាំងនេះក៏ដើរតួជា "ស្ពាន" តភ្ជាប់រវាងការស្រាវជ្រាវក្នុងសាលា និងការអនុវត្តក្នុងទីផ្សារ ដើម្បីធានាថាការអប់រំឆ្លើយតបទៅនឹងតម្រូវការសេដ្ឋកិច្ចជាក់ស្ដែង។ ការអប់រំសហគ្រិនភាពសម័យថ្មីនៅកម្ពុជា ផ្ដោតខ្លាំងលើ "សហគ្រិនភាពឌីជីថល" ដែលបង្រៀននិស្សិតឱ្យចេះប្រើប្រាស់បច្ចេកវិទ្យាដើម្បីពង្រីកវិសាលភាពអាជីវកម្ម។ និស្សិតត្រូវបានបង្រៀនឱ្យយល់ដឹងពីការគ្រប់គ្រងហិរញ្ញវត្ថុតាមប្រព័ន្ធឌីជីថល ការទូទាត់ប្រាក់តាម App និងការស្វែងរកប្រភពទុនតាមរយៈវេទិកាអនឡាញ។ មុខវិជ្ជា "ទីផ្សារឌីជីថល" បានក្លាយជាផ្នែកមួយដែលមិនអាចខ្វះបាន ដើម្បីឱ្យសហគ្រិនវ័យក្មេងចេះកសាងម៉ាកយីហោនៅលើបណ្ដាញសង្គមឱ្យមានប្រសិទ្ធភាព។ ការបណ្ដុះបណ្ដាលលើការវិភាគទិន្នន័យ ជួយឱ្យនិស្សិតអាចធ្វើការសម្រេចចិត្តក្នុងអាជីវកម្មដោយផ្អែកលើព័ត៌មានជាក់លាក់ មិនមែនផ្អែកលើការស្មានឡើយ។ ការយល់ដឹងពី "សុវត្ថិភាពសាយប័រ" ត្រូវបានបញ្ចូលទៅក្នុងមេរៀន ដើម្បីការពារអាជីវកម្មថ្មីៗពីការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត។ សិស្សនៅតាមសាលាវិជ្ជាជីវៈត្រូវបានបណ្ដុះបណ្ដាលឱ្យមាន "ផ្នត់គំនិតម្ចាស់ការ" ដែលជួយឱ្យពួកគេអាចបង្កើតរោងជាង ឬតូបសេវាកម្មផ្ទាល់ខ្លួនបន្ទាប់ពីបញ្ចប់ការសិក្សា។ ការបញ្ចូលមេរៀន "ការគណនាថ្លៃដើម និងប្រាក់ចំណេញ" ជួយឱ្យអ្នកបច្ចេកទេសវ័យក្មេងអាចរៀបចំផែនការហិរញ្ញវត្ថុបានត្រឹមត្រូវសម្រាប់អាជីវកម្មខ្នាតតូចរបស់ពួកគេ។ សាលាវិជ្ជាជីវៈកំពុងសហការជាមួយក្រុមហ៊ុនផលិតកម្ម ដើម្បីរៀបចំកម្មវិធីសិក្សាដែលផ្ដោតលើការបង្កើត "ខ្សែសង្វាក់តម្លៃ" ក្នុងស្រុក។ ការរៀនពី "ក្រមសីលធម៌អាជីវកម្ម" ជួយឱ្យសហគ្រិនដែលចេញពីសាលាវិជ្ជាជីវៈ ទទួលបានការជឿទុកចិត្តពីអតិថិជនតាមរយៈគុណភាព និងភាពស្មោះត្រង់។ កម្មវិធីសិក្សា "សហគ្រិនភាពបៃតង" ជម្រុញឱ្យសិស្សវិជ្ជាជីវៈចេះបង្កើតអាជីវកម្មដែលសន្សំសំចៃថាមពល និងការពារបរិស្ថាន។ ការអប់រំសហគ្រិនភាពកំពុងផ្លាស់ប្តូរផ្នត់គំនិតនិស្សិតខ្មែរពី "ការរៀនដើម្បីធ្វើជាបុគ្គលិកគេ" មកជា "ការរៀនដើម្បីបង្កើតឱកាសឱ្យខ្លួនឯង និងអ្នកដទៃ"។ និស្សិតកាន់តែមានភាពជឿជាក់លើខ្លួនឯងក្នុងការចាប់ផ្ដើមអាជីវកម្មតូចៗក្នុងពេលកំពុងរៀន ដែលជាការសាកល្បងសមត្ថភាព និងការយល់ដឹងពីទីផ្សារជាមុន។ ការអប់រំនេះជួយកាត់បន្ថយអត្រានៃការចំណាកស្រុក ព្រោះយុវជនមានចំណេះដឹងក្នុងការទាញយកសក្ដានុពលពីធនធាននៅក្នុងសហគមន៍របស់ខ្លួនមកធ្វើជាអាជីវកម្ម។ តម្លៃនៃ "ការច្នៃប្រឌិត"ត្រូវបានលើកកម្ពស់ ដែលធ្វើឱ្យយុវជនឈប់ដើរតាមគន្លងចាស់ៗ ហើយងាកមកបង្កើតផលិតផលថ្មីដែលប្លែក និងមានគុណភាព។ ការអប់រំសហគ្រិនភាពក៏ជួយពង្រឹង "ភាពធន់" របស់យុវជន ដោយបង្រៀនពួកគេឱ្យចេះងើបឈរឡើងវិញបន្ទាប់ពីជួបការបរាជ័យក្នុងអាជីវកម្ម។ ការបង្កើត សហគ្រិនខ្មែរ ក្រោមការជ្រោមជ្រែងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការផ្សារភ្ជាប់ការអប់រំនៅសាលា ទៅនឹងការផ្ដល់ទុនបង្វិលសម្រាប់និស្សិតដែលមានគំនិតអាជីវកម្មឆ្នើម។ ក្រសួងអប់រំ យុវជន និងកីឡា បានដាក់បញ្ជ្រាបកម្មវិធី "ការអប់រំសហគ្រិនភាព និងការត្រៀមខ្លួនសម្រាប់ពិភពការងារ" ចាប់តាំងពីកម្រិតមធ្យមសិក្សា ដើម្បីបណ្ដុះគ្រាប់ពូជនៃភាពច្នៃប្រឌិតតាំងពីយុវវ័យ។ មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី "តេជោ" ដើរតួជាស្ពានឌីជីថលដែលជួយឱ្យនិស្សិតផ្នែកព័ត៌មានវិទ្យា អាចបំប្លែងសារណាបញ្ចប់ការសិក្សារបស់ខ្លួន ឱ្យទៅជាអាជីវកម្មបច្ចេកវិទ្យា ពិតប្រាកដ។ ការបង្កើត សួនវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ គឺជាគំរូនៃបរិបទកម្ពុជាដែលអនុញ្ញាតឱ្យការស្រាវជ្រាវវិទ្យាសាស្ត្រ ក្លាយជាផលិតផលអាជីវកម្មដែលអាចលក់បានលើទីផ្សារ។ គោលនយោបាយលើកទឹកចិត្តផ្នែកពន្ធដារសម្រាប់អាជីវកម្មថ្មីៗ ដែលបង្កើតឡើងដោយយុវជន បានជម្រុញឱ្យនិស្សិតកាន់តែច្រើនហ៊ានចុះបញ្ជីអាជីវកម្មផ្លូវការបន្ទាប់ពីបញ្ចប់ការសិក្សា។ នៅក្នុងបរិបទកម្ពុជា ការអប់រំសហគ្រិនភាពកំពុងងាកមកផ្ដោតលើ "កសិ-ធុរកិច្ច" ដើម្បីជួយឱ្យកូនចៅកសិករចេះច្នៃប្រឌិតកែច្នៃកសិផលក្នុងស្រុក ជាជាងការលក់ចេញតែវត្ថុធាតុដើម។ និស្សិតនៅតាមបណ្ដាខេត្តត្រូវបានបង្រៀនឱ្យចេះទាញយកសក្ដានុពលពី "ភូមិមួយ ផលិតផលមួយ" ដើម្បីបង្កើតជាអាជីវកម្មសហគមន៍ដែលផ្ដល់ផលចំណេញដល់អ្នកភូមិ និងរក្សាអត្តសញ្ញាណតំបន់។ ការបញ្ចូលបច្ចេកទេស "កសិកម្មឆ្លាតវៃ" ទៅក្នុងមេរៀនសហគ្រិនភាព ជួយឱ្យយុវជនខ្មែរអាចមើលឃើញថា កសិកម្មគឺជាអាជីវកម្មដែលមានតម្លៃ និងមានកិត្តិយស មិនមែនគ្រាន់តែជាការធ្វើស្រែចម្ការបែបបុរាណឡើយ។ ការបណ្ដុះបណ្ដាលលើ "សហគ្រិនភាពទេសចរណ៍" ជួយឱ្យនិស្សិតនៅតំបន់ទេសចរណ៍ដូចជា សៀមរាប ឬមណ្ឌលគិរី អាចបង្កើតសេវាកម្មស្នាក់នៅបែបអេកូឡូស៊ី ដែលមានលក្ខណៈប្លែក និងទាក់ទាញ។ កង្វះខាត "ទុនដំបូង" នៅតែជាឧបសគ្គធំសម្រាប់និស្សិតកម្ពុជា ដែលទាមទារឱ្យការអប់រំសហគ្រិនភាពត្រូវបង្រៀនពីវិធីសាស្ត្រ "ចាប់ផ្ដើមពីតូច" និងការសន្សំសំចៃខ្ពស់។ ផ្នត់គំនិតចាស់បុរាណរបស់មាតាបិតាមួយចំនួនដែលចង់ឱ្យកូនធ្វើការងាររដ្ឋ ឬក្រុមហ៊ុនធំៗ ជាជាងការចេញរកស៊ីផ្ទាល់ខ្លួន នៅតែជាសម្ពាធផ្លូវចិត្តសម្រាប់សហគ្រិនវ័យក្មេង។ ការអប់រំសហគ្រិនភាពនៅកម្ពុជាត្រូវតែបញ្ចូលមេរៀន "ច្បាប់អាជីវកម្ម និងកាតព្វកិច្ចពន្ធ" ឱ្យបានស៊ីជម្រៅ ដើម្បីជៀសវាងការបរាជ័យអាជីវកម្មដោយសារតែកង្វះចំណេះដឹងផ្នែកច្បាប់។ គម្លាតនៃចំណេះដឹងឌីជីថលរវាងយុវជននៅទីក្រុង និងជនបទ តម្រូវឱ្យមានការចែកចាយធនធានអប់រំសហគ្រិនភាពឱ្យមានសមធម៌នៅទូទាំងប្រទេស។ ការបង្រៀនពី "ការគ្រប់គ្រងហានិភ័យ" ក្នុងបរិបទនៃសេដ្ឋកិច្ចកម្ពុជា ជួយឱ្យនិស្សិតត្រៀមខ្លួនចំពោះភាពប្រែប្រួលនៃទីផ្សារ និងការប្រកួតប្រជែងពីទំនិញនាំចូលពីបរទេស។ ការបង្កើតបណ្ដាញ "អតីតនិស្សិតសហគ្រិន" ជួយឱ្យនិស្សិតជំនាន់ក្រោយអាចទទួលបានការណែនាំ និងការជួយជ្រោមជ្រែងពីអ្នកដែលដើរមុន។ វប្បធម៌នៃ "ការសហការប្រសើរជាងការប្រកួតប្រជែង" ត្រូវបានបញ្ចូលទៅក្នុងកម្មវិធីសិក្សា ដើម្បីជម្រុញឱ្យ Startups ខ្មែរចេះចងសម្ព័ន្ធភាពជាមួយគ្នាដើម្បីភាពរីកចម្រើនជារួម។ ការផ្សារភ្ជាប់និស្សិតទៅនឹង សមាគមសហគ្រិនវ័យក្មេងកម្ពុជា ជួយឱ្យពួកគេមានឱកាសចូលរួមក្នុងវេទិកាធុរកិច្ចថ្នាក់ជាតិ និងអន្តរជាតិ។ កម្មវិធី "ស្វែងរកសហគ្រិនឆ្នើម" តាមរយៈទូរទស្សន៍ និងបណ្ដាញសង្គម បានក្លាយជាមេរៀនក្រៅផ្លូវការដែលជម្រុញទឹកចិត្តយុវជនខ្មែរឱ្យចង់ក្លាយជាម្ចាស់អាជីវកម្ម។ ការរៀនសូត្រពី "សហគ្រិនស្ត្រីគំរូ" ជួយលុបបំបាត់គម្លាតយេនឌ័រក្នុងពិភពធុរកិច្ច និងផ្ដល់កម្លាំងចិត្តដល់និស្សិតនារីឱ្យហ៊ានដឹកនាំអាជីវកម្មខ្នាតធំ។ ការអប់រំសហគ្រិនភាពនឹងបំប្លែងកម្ពុជាឱ្យទៅជា "មជ្ឈមណ្ឌលនវានុវត្តន៍" ក្នុងតំបន់អាស៊ាន តាមរយៈការបញ្ចេញនូវផលិតផលបច្ចេកវិទ្យាដែលច្នៃដោយកូនខ្មែរ។ សាកលវិទ្យាល័យនឹងលែងគ្រាន់តែជាកន្លែងផ្ដល់សញ្ញាបត្រ តែនឹងក្លាយជា "រោងចក្រផលិតសហគ្រិន" ដែលជួយជម្រុញសេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងមាំ។ រាល់គំនិតច្នៃប្រឌិតរបស់និស្សិតនៅក្នុងថ្នាក់រៀនថ្ងៃនេះ គឺជាគ្រឹះនៃស្ថិរភាពសេដ្ឋកិច្ចរបស់គ្រួសារខ្មែររាប់លាននាពេលអនាគត។ ភាពជោគជ័យនៃអាជីវកម្មដែលកើតចេញពីសាលារៀន គឺជាមោទនភាពជាតិដែលបង្ហាញពីសមត្ថភាព និងបញ្ញារបស់យុវជនខ្មែរលើឆាកអន្តរជាតិ។ ការបញ្ចូលកម្មវិធីសិក្សាអំពី "កម្មសិទ្ធិបញ្ញា" ជួយឱ្យនិស្សិតកម្ពុជាចេះការពារស្នាដៃច្នៃប្រឌិត និងម៉ាកយីហោរបស់ខ្លួនមិនឱ្យមានការលួចចម្លងពីអ្នកដទៃ។ ការអប់រំសហគ្រិនភាពជួយឱ្យយុវជនយល់ដឹងពីសារៈសំខាន់នៃ "ការស្រាវជ្រាវទីផ្សារ" ដើម្បីកុំឱ្យពួកគាត់បង្កើតផលិតផលដែលគ្មានអ្នកទិញ ឬមិនត្រូវតាមចំណង់ចំណូលចិត្តរបស់មនុស្សសម័យថ្មី។ សាកលវិទ្យាល័យកំពុងជម្រុញឱ្យមានការបង្កើត "អាជីវកម្មបែបបច្ចេកវិទ្យាកសិកម្ម" ដែលអាចជួយដល់កសិករខ្មែរក្នុងការគ្រប់គ្រងទឹក និងជីតាមរយៈទូរស័ព្ទដៃ។ ការបណ្ដុះបណ្ដាលអំពី "សិល្បៈនៃការចរចា" គឺជាជំនាញទន់ដ៏សំខាន់ដែលជួយឱ្យសហគ្រិនវ័យក្មេងអាចស្វែងរកដៃគូសហការ និងអ្នកផ្គត់ផ្គង់ដែលមានតម្លៃសមរម្យ។ យុវជនខ្មែរត្រូវបានបង្រៀនឱ្យចេះប្រើប្រាស់ "បញ្ញាសិប្បនិម្មិត" ដើម្បីជួយសម្រួលដល់ការសរសេរផែនការអាជីវកម្ម និងការរចនារូបភាពផ្សព្វផ្សាយដោយចំណាយដើមទុនទាប។ ការអប់រំសហគ្រិនភាពជួយឱ្យនិស្សិតយល់ពី "វដ្តជីវិតនៃអាជីវកម្ម" ចាប់ពីដំណាក់កាលចាប់ផ្ដើម ការរីកចម្រើន រហូតដល់ដំណាក់កាលពង្រីកខ្លួនទៅកាន់ទីផ្សារអន្តរជាតិ។ នៅក្នុងបរិបទកម្ពុជា ការបង្រៀនពី "ការគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់" ជួយឱ្យសហគ្រិនចេះទិញវត្ថុធាតុដើមក្នុងស្រុកដើម្បីកាត់បន្ថយការនាំចូល និងចំណាយដឹកជញ្ជូន។ និស្សិតត្រូវបានលើកទឹកចិត្តឱ្យរៀនសូត្រពី "ប្រវត្តិសាស្ត្រសេដ្ឋកិច្ចកម្ពុជា" ដើម្បីដកស្រង់បទពិសោធន៍ពីការលំបាកកាលពីមុនមកធ្វើជាមេរៀនសម្រាប់អនាគត។ ការបណ្ដុះបណ្ដាលលើ "ការនិយាយជាសាធារណៈ" ជួយឱ្យម្ចាស់អាជីវកម្មវ័យក្មេងមានទំនុកចិត្តក្នុងការបង្ហាញគម្រោងរបស់ខ្លួនទៅកាន់វិនិយោគិនបរទេស។ កម្មវិធីសិក្សា "សហគ្រិនភាពសម្រាប់ស្ត្រី" ត្រូវបានជម្រុញយ៉ាងខ្លាំងដើម្បីផ្ដល់ឱកាសឱ្យនិស្សិតនារីមានសមត្ថភាពដឹកនាំអាជីវកម្មលំដាប់ខ្ពស់ និងការសម្រេចចិត្តហិរញ្ញវត្ថុ។ ការរៀនពី "របៀបរៀបចំប្រព័ន្ធគណនេយ្យស្ដង់ដារ" ជួយឱ្យអាជីវកម្មថ្មីៗងាយស្រួលក្នុងការសុំឥណទានពីធនាគារ ឬស្ថាប័នហិរញ្ញវត្ថុផ្លូវការ។ សហគ្រិនភាពក្នុងវិស័យ "សិល្បៈ និងវប្បធម៌" បង្រៀនឱ្យនិស្សិតចេះកែច្នៃមរតកដូនតាឱ្យទៅជាផលិតផលទេសចរណ៍ដ៏ទាក់ទាញ និងមានតម្លៃថ្លៃ។ ការអប់រំនេះជួយឱ្យយុវជនខ្មែរចេះប្រើប្រាស់ "ទិន្នន័យធំៗ" ដើម្បីដឹងពីនិន្នាការនៃការចាយវាយរបស់ប្រជាជន និងការប្រែប្រួលនៃសេដ្ឋកិច្ច។ វប្បធម៌ "ជួយទិញផលិតផលខ្មែរ" ត្រូវបានបញ្ជ្រាបតាមរយៈការអប់រំ ដើម្បីបង្កើតជាកម្លាំងគាំទ្រដល់សហគ្រិនដែលទើបនឹងចាប់ផ្ដើម។ ការបង្រៀនពី "ការគ្រប់គ្រងពេលវេលា" ជួយឱ្យនិស្សិតអាចបែងចែករវាងការសិក្សា និងការសាកល្បងធ្វើអាជីវកម្មបានយ៉ាងមានប្រសិទ្ធភាព។ ការអប់រំសហគ្រិនភាពក្នុងសាលាវិជ្ជាជីវៈជួយឱ្យជាងជួសជុលរថយន្តចេះបង្កើត "កម្មវិធីកក់សេវាកម្មតាមអនឡាញ" ដើម្បីបង្កើនចំនួនអតិថិជន។ ការរៀនពី "ចិត្តសាស្ត្រអតិថិជន" ជួយឱ្យសហគ្រិនចេះរៀបចំបរិយាកាសហាង និងការបម្រើសេវាកម្មឱ្យត្រូវចិត្តមនុស្សគ្រប់វ័យ។ និស្សិតត្រូវបានជម្រុញឱ្យចេះ "វិនិយោគលើខ្លួនឯង" តាមរយៈការរៀនសូត្រឥតឈប់ឈរ ទោះបីជាបញ្ចប់ការសិក្សានៅសាលាហើយក៏ដោយ។ ការបង្កើត "វេទិកាតស៊ូមតិអាជីវកម្ម" ក្នុងសាលា ជួយឱ្យនិស្សិតចេះការពារគំនិតរបស់ខ្លួន និងចេះទទួលយកការរិះគន់ដើម្បីស្ថាបនា។ ការអប់រំសហគ្រិនភាពជួយឱ្យយុវជនខ្មែរយល់ដឹងពី "ពាណិជ្ជកម្មសេរីអាស៊ាន" ដើម្បីត្រៀមខ្លួននាំចេញផលិតផលទៅកាន់ប្រទេសជិតខាង។ និស្សិតត្រូវបានបង្រៀនឱ្យចេះប្រើប្រាស់ "ថាមពលបៃតង" ក្នុងផលិតកម្ម ដើម្បីកាត់បន្ថយចំណាយអគ្គិសនី និងជួយដល់បរិស្ថានក្នុងពេលតែមួយ។ ការយល់ដឹងពី "ការគ្រប់គ្រងសារពើភ័ណ្ឌ" ជួយឱ្យអាជីវកម្មខ្នាតតូចមិនឱ្យកកស្ទះទុននៅក្នុងទំនិញដែលលក់មិនដាច់។ សាកលវិទ្យាល័យជួយសម្របសម្រួលឱ្យនិស្សិតមាន "កម្មសិក្សា" នៅតាមក្រុមហ៊ុន អាជីវកម្មថ្មីៗដែលជោគជ័យ ដើម្បីឱ្យពួកគេឃើញពីការងារជាក់ស្ដែង។ ការអប់រំនេះបង្រៀនឱ្យយុវជនចេះ "កសាងម៉ាកយីហោផ្ទាល់ខ្លួន" ដើម្បីបង្កើនឥទ្ធិពល និងទំនុកចិត្តក្នុងវិស័យធុរកិច្ច។ ការបង្រៀនពី "យុទ្ធសាស្ត្រលក់តាមទូរស័ព្ទ" ជួយឱ្យអាជីវកម្មអាចទៅដល់ដៃអតិថិជនបានគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ និស្សិតកម្ពុជាត្រូវបានលើកទឹកចិត្តឱ្យបង្កើត "ដំណោះស្រាយចំពោះបញ្ហាសំរាម" តាមរយៈអាជីវកម្មកែច្នៃដែលមានចំណូលខ្ពស់។ ការអប់រំសហគ្រិនភាពជួយឱ្យយុវជនយល់ពី "សារៈសំខាន់នៃភាពជាដៃគូ" ដែលអាចឱ្យពួកគេរួមបញ្ចូលគ្នាជាធ្លុងមួយដើម្បីធ្វើកិច្ចការធំៗ។ ការរៀនពី "ការសរសេរកិច្ចសន្យា" ជួយការពារសហគ្រិនវ័យក្មេងពីការចាញ់បោក ឬការខាតបង់ក្នុងប្រតិបត្តិការអាជីវកម្ម។ ការអប់រំនេះជួយឱ្យកម្ពុជាកាត់បន្ថយការពឹងផ្អែកលើអ្នកជំនាញបរទេស និងបង្កើនការប្រើប្រាស់ "បញ្ញវន្តខ្មែរ" ដើម្បីកសាងជាតិ។ ជាចុងក្រោយ ការអប់រំសហគ្រិនភាពគឺជា "ស្មារតីនៃក្តីសង្ឃឹម" ដែលនឹងធ្វើឱ្យយុវជនខ្មែរគ្រប់រូបមានសមត្ថភាពសាងអនាគតដ៏ភ្លឺស្វាងដោយដៃខ្លួនឯងផ្ទាល់។